វិស័យរថភ្លើងនៅកម្ពុជាកំពុងតែទទួលបានការចាប់អារម្មណ៍និងអភិវឌ្ឍន៍យ៉ាងខ្លាំងក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ។ ការអភិវឌ្ឍន៍វិស័យនេះគឺជាការវិនិយោគរយៈពេលវែងដែលផ្តល់អត្ថប្រយោជន៍ដ៏ធំធេងដល់សេដ្ឋកិច្ចនិងសង្គមជាតិ។ ប្រព័ន្ធរថភ្លើងនឹងក្លាយជាឆ្អឹងខ្នងដ៏សំខាន់មួយសម្រាប់វិស័យដឹកជញ្ជូនទាំងការដឹកទំនិញនិងការធ្វើដំណើររបស់ប្រជាជន។ វាជាមធ្យោបាយដ៏ល្អមួយដើម្បីកាត់បន្ថយភាពចង្អៀតណែននៅលើផ្លូវថ្នល់ និងកាត់បន្ថយការបំពុលបរិស្ថាន។ សេវាកម្មរថភ្លើងត្រូវបានរៀបចំឡើងដើម្បីបម្រើទាំងការដឹកជញ្ជូនទំនិញនិងការដឹកជញ្ជូនអ្នកដំណើរ។ សម្រាប់វិស័យដឹកទំនិញ រថភ្លើងអាចដឹកទំនិញធុនធ្ងន់និងមានបរិមាណច្រើនក្នុងពេលតែមួយ។ វាជួយកាត់បន្ថយថ្លៃដើមដឹកជញ្ជូនទំនិញកសិកម្មនិងផលិតផលឧស្សាហកម្មទៅកាន់កំពង់ផែ។ ចំណែកឯការដឹកជញ្ជូនអ្នកដំណើរវិញ រថភ្លើងផ្តល់ភាពងាយស្រួលនិងសុវត្ថិភាពខ្ពស់សម្រាប់ប្រជាជនធ្វើដំណើរ។ គម្រោងអភិវឌ្ឍន៍ផ្លូវដែកបច្ចុប្បន្នមានបំណងភ្ជាប់រាជធានីភ្នំពេញទៅកាន់ខេត្តសៀមរាបនិងខេត្តរតនគិរីនាពេលអនាគត។ ប្រសិនបើគម្រោងនេះសម្រេចបាន វានឹងជួយលើកកម្ពស់វិស័យទេសចរណ៍និងការវិនិយោគនៅតាមតំបន់ភាគឦសាន។ ផ្លូវដែកទៅខេត្តសៀមរាបនឹងជួយសម្រួលដល់ការធ្វើដំណើររបស់ភ្ញៀវទេសចរជាតិនិងអន្តរជាតិ។ ចំណែកឯផ្លូវដែកទៅខេត្តរតនគិរីនឹងជួយដឹកជញ្ជូនផលិតផលកសិកម្មដូចជាកៅស៊ូនិងដំណាំផ្សេងៗ។ តម្លៃសំបុត្ររថភ្លើងត្រូវបានកំណត់ក្នុងកម្រិតសមរម្យសម្រាប់ប្រជាកសិករនិងប្រជាជនក្នុងស្រុក។ គោលបំណងគឺដើម្បីធានាថាប្រព័ន្ធដឹកជញ្ជូនដ៏មានប្រសិទ្ធភាពនេះអាចប្រើប្រាស់បានសម្រាប់មនុស្សគ្រប់គ្នា។ តម្លៃសមរម្យនេះជួយឱ្យពួកគេអាចសន្សំសំចៃការចំណាយលើការធ្វើដំណើរប្រចាំថ្ងៃ។ វាជាមធ្យោបាយដ៏ល្អសម្រាប់សិស្ស និស្សិតឬកម្មករធ្វើដំណើរទៅមកដោយចំណាយតិច។ រថភ្លើងបានក្លាយជាជម្រើសថ្មីមួយសម្រាប់ការធ្វើដំណើរដោយភាពងាយស្រួលនិងតម្លៃទាប។ រដ្ឋាភិបាលកម្ពុជាកំពុងបន្តកិច្ចខិតខំប្រឹងប្រែងដើម្បីផ្លាស់ប្តូរនិងពង្រីកបណ្តាញផ្លូវដែកឱ្យកាន់តែទូលំទូលាយ។ ផែនការយុទ្ធសាស្ត្ររួមមានការកែលម្អផ្លូវដែកចាស់និងការសាងសង់ផ្លូវដែកថ្មីបន្ថែមទៀត។ មានគម្រោងសាងសង់ផ្លូវដែកល្បឿនលឿនដែលជាផែនការដ៏មហិច្ឆតានៅពេលអនាគត។ ផ្លូវដែកល្បឿនលឿននឹងជួយកាត់បន្ថយពេលវេលាធ្វើដំណើររវាងទីក្រុងនានាយ៉ាងខ្លាំង។ វាជួយជំរុញកំណើនសេដ្ឋកិច្ចនិងការវិនិយោគពីសំណាក់វិនិយោគិនបរទេស។ គម្រោងមួយទៀតដែលកំពុងត្រូវបានបង្កើតឡើងគឺផ្លូវដែកដែលភ្ជាប់ទៅប្រទេសជិតខាង។ ការតភ្ជាប់ទៅកាន់ប្រទេសថៃនិងប្រទេសវៀតណាមមានសារៈសំខាន់ខ្លាំងណាស់សម្រាប់ពាណិជ្ជកម្ម។ វាជួយសម្រួលដល់ការនាំចេញនិងនាំចូលទំនិញតាមផ្លូវដែក។ ការតភ្ជាប់ក្នុងតំបន់នេះក៏ជួយជំរុញវិស័យទេសចរណ៍និងទំនាក់ទំនងវប្បធម៌ផងដែរ។ ដើម្បីសម្រេចបានគម្រោងធំៗទាំងនេះ មានគម្រោងសម្រាប់ទុនវិនិយោគបរទេសចូលរួមអភិវឌ្ឍន៍។ រដ្ឋាភិបាលកំពុងទាក់ទាញវិនិយោគិនបរទេសឱ្យចូលរួមវិនិយោគលើវិស័យផ្លូវដែកនៅកម្ពុជា។ ការចូលរួមពីបរទេសនាំមកនូវទុនវិនិយោគ បច្ចេកវិទ្យាទំនើបនិងជំនាញបច្ចេកទេសខ្ពស់។ ការវិនិយោគឯកជនពីបរទេសគឺជាកត្តាចាំបាច់សម្រាប់ការអភិវឌ្ឍប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធទ្រង់ទ្រាយធំ។ ការអភិវឌ្ឍន៍ប្រព័ន្ធរថភ្លើងនឹងជួយកសាងប្រទេសឱ្យមានការរីកចម្រើនប្រកបដោយនិរន្តរភាព។ វាគឺជាការវិនិយោគលើអនាគតដែលនឹងផ្តល់ផលប្រយោជន៍ដល់ប្រជាជនគ្រប់រូប។